ជាទូទៅ សិប្បកម្មស្បែកនៅកម្ពុជាមានប្រវត្តិដ៏យូរលង់ ដែលបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ។ វាគឺជាការច្នៃប្រឌិតផលិតផលពីស្បែកសត្វផ្សេងៗ ដូចជា ស្បែកគោ ស្បែកក្របី ស្បែកពពែ ស្បែកក្រពើ ឬសូម្បីតែស្បែកសត្វល្មូនមួយចំនួន ដែលត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗ។ ការប្រើប្រាស់ស្បែកនៅក្នុងសិប្បកម្មខ្មែរមានភាពចម្រុះ ហើយអាចបែងចែកជាច្រើនផ្នែក។ ឧបករណ៍តន្រ្តី ដូចជា ស្គរ ស្បែកត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការធ្វើស្គរគ្រប់ប្រភេទ ដូចជា ស្គរធំ ស្គរដៃ ស្គរបារាំង និងឧបករណ៍តន្ត្រីផ្សេងទៀតដែលមានផ្នែកស្បែក។ គុណភាពស្បែក និងវិធីសាស្ត្រនៃការបិតស្គរមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសំឡេងដែលផលិតបាន។ រូបស្បែកសម្រាប់ល្ខោនស្បែកធំ នេះគឺជាទម្រង់សិល្បៈដ៏សំខាន់ និងជាមោទកភាពជាតិរបស់ខ្មែរ។ វាត្រូវបានឆ្លាក់យ៉ាងល្អិតល្អន់ពី ស្បែកគោ ដោយមានការរចនាយ៉ាងប្រណិតបង្ហាញពីតួអង្គក្នុងរឿងរាមកេរ្តិ៍ និងទេវកថាខ្មែរ។ រូបទាំងនេះត្រូវបានគេប្រើប្រាស់សម្រាប់សម្ដែងល្ខោនស្រមោល។ សម្រាប់ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ស្បែកក៏ត្រូវបានកែច្នៃជាផលិតផលប្រើប្រាស់ជាច្រើនផងដែរ ។ ខ្សែក្រវាត់ មានទាំងសម្រាប់បុរស និងនារី ជាមួយនឹងម៉ូដ និងទំហំផ្សេងៗគ្នា។ កាបូប មានកាបូបដាក់លុយ កាបូបយួរដៃ កាបូបស្ពាយ និងកាបូបឯកសារ ដែលមានភាពធន់ និងស្អាត។ ស្បែកជើង ស្បែកជើងគ្រប់ប្រភេទ ចាប់ពីស្បែកជើងការិយាល័យ រហូតដល់ស្បែកជើងធម្មតា។ វត្ថុអនុស្សាវរីយ៍ និងគ្រឿងតុបតែង ដូចជា ស្រោមទូរស័ព្ទ កូនសោ ស្រោមវ៉ែនតា និងរបស់របរតូចៗផ្សេងទៀត។ ទោះបីជាប្រភេទស្បែក ឬផលិតផលខុសគ្នា ក៏ដំណើរការមូលដ្ឋាននៃការកែច្នៃស្បែកមានលក្ខណៈស្រដៀងគ្នាផងដែរ។ ការរៀបចំស្បែកឆៅ ចាប់ពីការបកស្បែក រហូតដល់ការសម្អាត កោសយកខ្លាញ់ និងសាច់ចេញ។ ការត្រាំ និងជ្រលក់ ស្បែកត្រូវបានត្រាំក្នុងសារធាតុគីមី ឬធម្មជាតិ ដើម្បីឲ្យវាទន់ រឹងមាំ និងធន់នឹងការពុកផុយ។ ដំណើរការនេះហៅថា "ការចែវស្បែក"។ ចំពោះការសម្ងួត ស្បែកត្រូវបានសម្ងួតក្រោមពន្លឺថ្ងៃ ឬដោយវិធីសាស្ត្រផ្សេងៗ។ ការកាត់ និងឆ្លាក់ អាស្រ័យលើប្រភេទផលិតផល ស្បែកនឹងត្រូវបានកាត់តាមគំរូដែលចង់បាន ឬឆ្លាក់ជាក្បាច់រចនាផ្សេងៗ។ សម្រាប់ការដេរ ឬផ្គុំ ផ្នែកស្បែកត្រូវបានដេរភ្ជាប់គ្នា ឬផ្គុំចូលគ្នាដើម្បីបង្កើតជាផលិតផលសម្រេច។ ចុងក្រោយការបញ្ចប់ និងលម្អ ផលិតផលត្រូវបានលាបពណ៌ ដុសខាត់ ឬលម្អបន្ថែមទៀតដើម្បីបង្កើនសោភ័ណភាព និងគុណភាព។ សិប្បកម្មស្បែកតម្រូវឲ្យមានជំនាញ ចំណេះដឹង និងការអត់ធ្មត់ខ្ពស់ពីសិប្បករ ដើម្បីអាចផលិតបាននូវស្នាដៃដ៏ល្អវិចិត្រ និងមានគុណភាព។ សម្រាប់បច្ចេកទេស និងឧបករណ៍ដែលត្រូវមានក្នុងការងារស្បែកមានជាច្រើន។ ការជ្រើសរើសស្បែក ភាគច្រើនប្រើ ស្បែកគោ ដែលមានកម្រាស់សមល្មម មិនរហែកស្រួល និងងាយស្រួលឆ្លាក់។ សម្រាប់ផលិតផលខ្លះដែលសម្រាប់វាយ ឬដេរ គេអាចប្រើស្បែកក្របី ឬស្បែកពពែ។ ការរៀបចំស្បែក នេះជាដំណាក់កាលសំខាន់បំផុតដើម្បីធ្វើឲ្យស្បែកទន់ រឹងមាំ មិនងាយរលួយ និងគ្មានក្លិន។ សិប្បករខ្លះនៅតែប្រើវិធីសាស្រ្តបុរាណដោយត្រាំស្បែកជាមួយសារធាតុធម្មជាតិដូចជា សំបកឈើ ឬស្លឹកឈើ។ ចំណែកឯបច្ចុប្បន្ន គេក៏ប្រើប្រាស់សារធាតុគីមីដែលមានលក្ខណៈស្តង់ដារផងដែរ។ សម្រាប់ឆ្លាក់រូបស្បែកធំ សិប្បករប្រើប្រាស់កាំបិតមុតស្រួចជាច្រើនប្រភេទសម្រាប់កាត់ រចនា និងឆូតលម្អ។ ពួកគេក៏ប្រើ កំណល់ និង ញញួរ តូចៗដើម្បី ឆ្លាក់ និងឆូតក្បាច់ផងដែរ។ ក្រោយពីឆ្លាក់រួច រូបស្បែកត្រូវបានលាបពណ៌ដោយប្រើពណ៌ធម្មជាតិ ឬគីមី ដែលមានលក្ខណៈពិសេសរបស់ខ្មែរ។ ឧទាហរណ៍ រូបស្បែកធំត្រូវបានលាបពណ៌តែមួយ ឬពីរពណ៌ប៉ុណ្ណោះ ហើយភាគច្រើនជាពណ៌ខ្មៅ ឬក្រហម ដើម្បីឲ្យស្រមោលចេញមកច្បាស់ល្អពេលបញ្ចាំងជាមួយពន្លឺ។ ការដេរ និងផ្គុំ សម្រាប់ផលិតផលដូចជា កាបូប ឬស្បែកជើង គេប្រើប្រាស់ម្ជុលធំៗ និងអំបោះរឹងមាំដើម្បីដេរភ្ជាប់ផ្នែកនីមួយៗចូលគ្នា។ ម៉ាស៊ីនដេរស្បែកក៏ត្រូវបានប្រើប្រាស់ផងដែរសម្រាប់បង្កើនល្បឿន និងភាពត្រឹមត្រូវ។ ទន្ទឺមនឹងនេះ សិប្បកម្មស្បែកនៅកម្ពុជាក៏ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ។ កង្វះខាតអ្នកបន្តវេន ដោយយុវជនមួយចំនួនមិនសូវចាប់អារម្មណ៍រៀនសិប្បកម្មនេះទេ ដោយសារវាត្រូវការពេលវេលា និងការអត់ធ្មត់ខ្ពស់។ មានការប្រកួតប្រជែង ព្រោះផលិតផលស្បែកនាំចូលដែលមានតម្លៃថោក និងម៉ូដទំនើបបានដាក់សម្ពាធលើផលិតផលក្នុងស្រុក។ ការខ្វះខាតទីផ្សារ គ្មានការផ្សព្វផ្សាយ និងការស្វែងរកទីផ្សារសម្រាប់ផលិតផលស្បែកនៅមានកម្រិត។ ទោះជាយ៉ាងណា សិប្បកម្មស្បែកក៏មានឱកាសល្អៗជាច្រើនផងដែរ ដោយមានការចូលរួមចំណែកថែរក្សាពីមជ្ឃដ្ឋានជុំវិញផងដែរ។ ផលិតផលស្បែកខ្មែរ ជាពិសេសល្ខោនស្បែកធំ មានតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រខ្ពស់ ដែលទាក់ទាញភ្ញៀវទេសចរ និងអ្នកស្រឡាញ់សិល្បៈ។ បច្ចុប្បន្ន មនុស្សកាន់តែច្រើនចាប់អារម្មណ៍ផលិតផលធ្វើដោយដៃ ដែលមានលក្ខណៈប្លែក និងមានគុណភាព។ ការរីកចម្រើននៃវិស័យទេសចរណ៍អាចជួយបង្កើនតម្រូវការសម្រាប់ផលិតផលអនុស្សាវរីយ៍ និងសិប្បកម្មស្បែក។ សរុបមក សិប្បកម្មស្បែកមិនត្រឹមតែជាមរតកវប្បធម៌ប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកដល់សេដ្ឋកិច្ចគ្រួសារ និងសហគមន៍ទៀតផង។ វាបង្កើតការងារសម្រាប់សិប្បករ អ្នកលក់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។ លើសពីនេះ ការបន្តសិប្បកម្មនេះក៏ជួយថែរក្សាអត្តសញ្ញាណជាតិ និងបង្ហាញពីភាពច្នៃប្រឌិតរបស់ខ្មែរទៅកាន់ពិភពលោកផងដែរ។